សិប្បកម្មពីវត្ថុធាតុដើមធម្មជាតិកែច្នៃ គឺជាការផ្តល់ជីវិតថ្មីដល់របស់ដែលគេបោះបង់ចោល។ ការងារនេះផ្អែកលើគោលការណ៍ "កែច្នៃឡើងវិញ" ដើម្បីកាត់បន្ថយការបំពុលបរិស្ថាន។ រាល់ផលិតផលសិប្បកម្មនីមួយៗសុទ្ធតែមានសាច់រឿង និងដានប្រវត្តិសាស្ត្ររបស់វា។ ការប្រើប្រាស់ធនធានដែលមានស្រាប់ជួយកាត់បន្ថយការទាញយកធនធានថ្មីពីធម្មជាតិ។ សិល្បករមើលឃើញតម្លៃសិល្បៈនៅក្នុងរបស់ដែលមនុស្សភាគច្រើនចាត់ទុកថាជាសម្រាម។ និរន្តរភាពគឺជាបេះដូងនៃសិល្បៈសិប្បកម្មកែច្នៃសម័យទំនើប។ ការច្នៃប្រឌិតគ្មានដែនកំណត់អាចបំប្លែងកម្ទេចឈើឱ្យទៅជាវត្ថុមានតម្លៃ។ សិប្បកម្មនេះបង្ហាញពីទំនាក់ទំនងដ៏ស្អិតរល្មួតរវាងមនុស្ស និងធម្មជាតិ។ ការជ្រើសរើសផលិតផលកែច្នៃគឺជាការគាំទ្រដល់ការប្រើប្រាស់ប្រកបដោយការទទួលខុសត្រូវ។ ភាពមិនល្អឥតខ្ចោះនៃវត្ថុធាតុដើមធម្មជាតិ បង្កើតបានជាសោភ័ណភាពប្លែកពីគេ។ ត្រឡោកដូងដែលគេបោះចោល អាចច្នៃជាចាន ស្លាបព្រា និងគ្រឿងអលង្ការដ៏ស្អាត។ ឈើអណ្តែតទឹកតាមមាត់ទន្លេ គឺជាវត្ថុធាតុដើមដ៏ល្អសម្រាប់ធ្វើរូបចម្លាក់។ ដើមត្នោតដែលងាប់ត្រូវបានយកមកឆ្លាក់ជាសម្ភារៈប្រើប្រាស់ក្នុងផ្ទះបាយ។ ស្លឹកត្នោត និងស្លឹកដូងត្រូវបានគេត្បាញជាកន្ត្រក និងមួកយ៉ាងប៉ិនប្រសប់។ កម្ទេចឈើពីសំណល់ផ្ទះបុរាណ ត្រូវបានកែច្នៃជាគ្រឿងសង្ហារឹមដ៏មានតម្លៃ។ ការសម្អាត និងការដុសខាត់ គឺជាជំហានដំបូងក្នុងការរៀបចំវត្ថុធាតុដើម។ សិល្បករប្រើប្រាស់ប្រេងធម្មជាតិដើម្បីការពារសាច់ឈើជំនួសឱ្យសារធាតុគីមី។ បច្ចេកទេសឆ្លាក់ដោយដៃទាមទារការអត់ធ្មត់ និងភាពហ្មត់ចត់បំផុត។ ការផ្សំផ្គុំបំណែកឈើតូចៗ បង្កើតបានជាផ្ទាំងគំនូររូបភាពបែប 3D។ ឫស្សីដែលនៅសេសសល់ពីការសាងសង់ អាចច្នៃជាបំពង់បឺតដែលមិនប៉ះពាល់បរិស្ថាន។ សំបកខ្យង និងលៀស ត្រូវបានគេយកមកតុបតែងលើវត្ថុអនុស្សាវរីយ៍។ ការប្រើកំដៅដើម្បីពត់តម្រង់វត្ថុធាតុដើម គឺជាបច្ចេកទេសបុរាណមួយ។ ការជ្រលក់ពណ៌ធម្មជាតិពីមើមរុក្ខជាតិ ជួយឱ្យផលិតផលនោះមានសុវត្ថិភាពក្នុងការប្រើប្រាស់។ ឫស្សីចាស់ៗ និងវល្លិក្នុងព្រៃ អាចត្បាញជាកន្ត្រក និងវត្ថុតាំងលម្អដ៏ទាក់ទាញ។ សិប្បកម្មបៃតងជួយរក្សាធនធានធម្មជាតិឱ្យនៅគង់វង្សបានយូរអង្វែង។ វាគឺជាការរួមបញ្ចូលគ្នារវាងការអភិរក្ស និងការច្នៃប្រឌិតកម្រិតខ្ពស់។ សិប្បកម្មកែច្នៃផ្តល់ឱកាសការងារដល់អតីតអ្នកបរបាញ់សត្វព្រៃ។ នៅពេលប្រជាជនមានចំណូលពីសិប្បកម្ម ពួកគេនឹងឈប់ចូលព្រៃដាក់អន្ទាក់។ ការប្តូរពីការបរបាញ់មកជាការធ្វើសិប្បកម្ម គឺជាការផ្លាស់ប្តូរជីវិតជាវិជ្ជមាន។ ផលិតផលសិប្បកម្មរូបសត្វព្រៃ ជួយដាស់តឿនស្មារតីឱ្យមនុស្សស្រឡាញ់សត្វ។ ចំណូលពីការលក់សិប្បកម្មខ្លះ ត្រូវបានបរិច្ចាគទៅមូលនិធិសង្គ្រោះសត្វព្រៃ។ សហគមន៍ក្បែរតំបន់ការពារ អាចរស់នៅបានយ៉ាងសុខសាន្តជាមួយធម្មជាតិ។ ការប្រើប្រាស់សម្ភារៈធម្មជាតិកែច្នៃ ជួយកាត់បន្ថយការបំពុលក្នុងព្រៃឈើ។ សិប្បកម្មបៃតងគឺជាអាវុធក្នុងការប្រឆាំងនឹងការបំផ្លាញបរិស្ថាន។ វត្ថុអនុស្សាវរីយ៍ធ្វើពីឈើកែច្នៃ នាំមកនូវសារនៃការអភិរក្សទៅកាន់ពិភពលោក។ យើងការពារសត្វព្រៃតាមរយៈការគាំទ្រផលិតផលដែលមិនបំផ្លាញធម្មជាតិ។ សិប្បកម្មកែច្នៃជួយលើកកម្ពស់សេដ្ឋកិច្ចគ្រួសារនៅតាមជនបទ។ វាកាត់បន្ថយការចំណាកស្រុករបស់ប្រជាជនទៅធ្វើការនៅក្រៅប្រទេស។ ទេសចរបរទេសឱ្យតម្លៃខ្ពស់លើផលិតផលដែលការពារបរិស្ថាន។ ការបណ្តុះបណ្តាលសិប្បកម្មដល់យុវជន ជួយរក្សាចំណេះដឹងដូនតា។ ការបង្កើតម៉ាកសញ្ញាសិប្បកម្មខ្មែរ ជួយឱ្យយើងមានមោទកភាពជាតិ។ យើងត្រូវបង្រៀនកុមារឱ្យស្គាល់ពីតម្លៃនៃសត្វព្រៃ និងព្រៃឈើ។ ការតាំងពិព័រណ៍សិប្បកម្មបៃតង ជួយដាស់ស្មារតីសង្គមឱ្យឈប់ប្រើផ្លាស្ទិក។ ការយល់ដឹងពីសត្វព្រៃតាមរយៈសិប្បកម្ម គឺមានប្រសិទ្ធភាពខ្លាំងណាស់។ រាល់ផលិតផលកែច្នៃ គឺជាមេរៀនមួយអំពីនិរន្តរភាព។ ការចែករំលែកព័ត៌មានអំពីសត្វកម្រ ជួយឱ្យមនុស្សចូលរួមការពារកាន់តែច្រើន។ យើងត្រូវផ្លាស់ប្តូរផ្នត់គំនិតពី "ការកេងប្រវ័ញ្ច" មកជា "ការអភិរក្ស"។ អនាគតនៃសត្វព្រៃកម្ពុជា ស្ថិតនៅក្នុងដៃយើងទាំងអស់គ្នា។ ការគាំទ្រសិប្បកម្មកែច្នៃ គឺជាការប្តេជ្ញាចិត្តដើម្បីផែនដី។ យើងចង់ឃើញសត្វព្រៃរស់នៅដោយសេរីក្នុងព្រៃធម្មជាតិ។ សិប្បកម្មបៃតងនឹងបន្តរីកចម្រើនជាមរតកវប្បធម៌សម័យទំនើប។ ចូរឈប់បរិភោគសាច់សត្វព្រៃ ដើម្បីកាត់បន្ថយការបរបាញ់។ សិប្បកម្មពីវត្ថុធាតុដើមធម្មជាតិកែច្នៃ គឺជាសក្ខីភាពនៃភាពឆ្លាតវៃរបស់មនុស្ស។